ជាចុងក្រោយគឺ កាពិផាវ គឺជាមុខម្ហូបមួយប្រភេទដែលគេប្រើកាពិជាគ្រឿងផ្សំគោល ប៉ុន្តែមានលក្ខណៈខុសប្លែកពីកាពិឆាបន្តិចត្រង់ការរៀបចំ និងរសជាតិ។ កាពិផាវ មានលក្ខណៈជាកាពិចិញ្ច្រាំដែលមានរសជាតិជូរ ហឹរ ប្រៃ និងផ្អែមលាយគ្នា។ ចំពោះគ្រឿងផ្សំំមានដូចជា ត្រីឆ្អើរបុក ១វែក បង្គាក្រៀមបុក ១វែក សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម ខ្ទឹមសបំពង ១មើមធំ។ ហើយត្រូវមាន ខ្ទឹមក្រហមបំពង ៣មើម ម្ទេសក្រៀម ១ក្តាប់ ស្ករត្នោត ១ស្លាបព្រា កាពិដុត ១ស្លាបព្រា ទឹកត្រី ៣ស្លាបព្រា ម្ជូរអំពិលទុំ ៣ផ្លែ ប្រេងឆា ២វែក។ ចំណែកឯវិធីធ្វើវិញ ត្រូវយកម្ទេសក្រៀមទៅលីង ហើយបុកឱ្យម៉ដ្ឋ រួចទុកមួយឡែក។ រួចហើយ យកសាច់ជ្រូកចិញ្រ្ចាំឆាឱ្យដាច់ទឹក ហើយដួសទុកមួយផ្នែកដូចគ្នា។ បន្ទាប់មក បុកលាយត្រីឆ្អើរ បង្គាក្រៀម ម្ទេសក្រៀមបុក បុកឱ្យម៉ដ្ឋហើយទុកមួយឡែកសិន។ ហើយចាក់ប្រេងឆា ចូលឆ្នាំងខ្ទះក្តៅ រួចដាក់ខ្ទឹមស ដាក់ស្ករត្នោតចូល លីងឱ្យឈ្ងុយទើបចាក់ទឹកត្រី កាពិ និងអំពិលទុំចូលកូរឱ្យសព្វ។ រួចចាក់សាច់ជ្រូកចូល អាចលាយទឹកបន្តិច កូរឱ្យសព្វម្ដងទៀត ទើបបន្ថយភ្លើង ជៀសវាងនាំឱ្យខ្លោចបាតខ្ទះ។ ចុងក្រោយយកត្រីឆ្អើរដែលបុកជាមួយគ្រឿងសព្វសារពើរួចហើយនោះ ចាក់ចូលទៅក្នុងខ្ទះ កូរលាយឱ្យសព្វជាមួយសាច់ជ្រូក ភ្លក្សថែមថយគ្រឿងតាមចំណូលចិត្ត។ សូមកូរសាច់រហូតដល់ស្ងួតដាច់ទឹកអស់ ទើបលើកចុះពីចង្រ្កុាន ទុកឱ្យត្រជាក់ មុននឹងដួសច្រកកែវទុកបរិភោគ។ ហើយបន្តរំងាស់វាឱ្យស្ងួតទឹកល្អ ទើបកាពិមិនឆាប់ដុះផ្សិត បើដាច់ទឹកល្អនឹងអាចទុកបានច្រើនសប្ដាហ៍។ មុខម្ហូបទាំងបីខាងលើនេះ គ្រាន់តែជាផ្នែកមួយនៃមុខម្ហូបដ៏សម្បូរបែបរបស់ខ្មែរដែលធ្វើពីកាពិប៉ុណ្ណោះ។